បច្ចុប្បន្ន តារាល្បីៗក្នុងអ៊ីនធឺណិត ឬអុីនផ្លូអេនសឹ បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញការទិញទំនិញអនឡាញនៅកម្ពុជា។ ឥទ្ធិពលរបស់ពួកគេមិនត្រឹមតែលើការផ្សព្វផ្សាយផលិតផលប៉ុណ្ណោះទេ ថែមទាំងបង្កើតទំនុកចិត្ត និងការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ កត្តានេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិច ជាពិសេសចំពោះផលិតផលមួយចំនួនដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង និងគ្រឿងថែរក្សាសម្រស់។ ចំពោះសម្លៀកបំពាក់ការបង្ហាញម៉ូតភាគច្រើនតារាល្បីៗតែងតែបង្ហាញឈុតសម្លៀកបំពាក់ថ្មីៗ ម៉ូតទាន់សម័យ ឬរបៀប Mix and Match ដែលធ្វើឲ្យអ្នកតាមដានចាប់អារម្មណ៍ និងចង់ស្លៀកពាក់តាម។ ពួកគេដើរតួជា Trendsetter ដែលកំណត់និន្នាការម៉ូតសម្លៀកបំពាក់។ តាមរយៈវីដេអូ ឡាយ ឬរូបភាព ពួកគេបង្ហាញពីគុណភាព សាច់ក្រណាត់ និងរបៀបដែលសម្លៀកបំពាក់នោះមើលទៅនៅពេលពាក់ពិតប្រាកដ។ នេះក៏ជាកត្តាមួយជួយឲ្យអតិថិជនមានទំនុកចិត្តក្នុងការបញ្ជាទិញជាងការមើលតែរូបភាពធម្មតាតាមទូរស័ព្ទ។ អុីនផ្លូអេនសឹ ខ្លះចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការប្រើប្រាស់សម្លៀកបំពាក់ណាមួយ ដែលអាចជួយឲ្យអ្នកតាមដានសម្រេចចិត្តទិញបានយ៉ាងងាយស្រួល។ ចំពោះម៉ូតកាបូប និងស្បែកជើងវិញការបង្កើនតម្លៃយីហោនៅពេលដែលតារាល្បីៗពាក់ ឬកាន់កាបូប ស្បែកជើងពីម៉ាកណាមួយ វានឹងជួយបង្កើនតម្លៃ និងការទទួលស្គាល់ម៉ាកនោះ។ អ្នកតាមដានអាចនឹងយល់ថាផលិតផលនោះមានគុណភាពល្អ ។ ពួកគេអាចបង្ហាញពីផលិតដូចជាកាបូប ឬស្បែកជើង បង្ហាញពីភាពរឹងមាំ ទំហំ និងរបៀបប្រើប្រាស់ ឬរបៀបថែទាំ។ តារាល្បីៗតែងតែមានកូដបញ្ចុះតម្លៃពិសេស ឬការផ្តល់ជូនសម្រាប់អ្នកតាមដានរបស់ពួកគេ ដែលជំរុញឲ្យមានការសម្រេចចិត្តទិញ។ រីឯគ្រឿងថែរក្សាសម្រស់វិញការបង្ហាញលទ្ធផលជាក់ស្តែងនេះជារឿងសំខាន់បំផុតសម្រាប់ផលិតផលថែរក្សាសម្រស់។ អុីនផ្លូអេនសឹ អាចបង្ហាញពីលទ្ធផលនៃការប្រើប្រាស់ផលិតផលណាមួយលើផ្ទៃមុខ ឬដងខ្លួនរបស់ពួកគេផ្ទាល់ ដែលជាភស្តុតាងដ៏រឹងមាំក្នុងការទាក់ទាញអតិថិជន។ ពួកគេផ្តល់ការពិនិត្យឡើងវិញយ៉ាងលម្អិតអំពីគ្រឿងផ្សំ របៀបប្រើប្រាស់ ប្រសិទ្ធភាព និងផលប៉ះពាល់។ អ្នកតាមដានជាច្រើនជឿជាក់លើសម្ដីរបស់ អុីនផ្លូអេនសឹ ដែលពួកគេពេញចិត្ត ពីព្រោះពួកគេគិតថា អុីនផ្លូអេនសឹ ទាំងនោះបានសាកល្បងដោយផ្ទាល់។ ការផ្សព្វផ្សាយតាមមាត់តៗគ្នាតាមរយៈ អុីនផ្លូអេនសឹ មានឥទ្ធិពលខ្លាំងណាស់។ អុីនផ្លូអេនសឹ ជាច្រើនបង្កើតវីដេអូបង្រៀនពីរបៀបតុបតែងមុខ ឬថែរក្សាស្បែកដោយប្រើប្រាស់ផលិតផលជាក់លាក់ណាមួយ ដែលជំរុញការលក់ដោយប្រយោល។ ឥទ្ធិពលរួមមកលើការទិញទំនិញអនទ្បាញ វត្តមានរបស់តារាល្បីៗជួយសាងទំនុកចិត្តដល់អតិថិជនក្នុងការទិញទំនិញអនឡាញ ដែលជួយកាត់បន្ថយការភ័យខ្លាចចំពោះផលិតផលមិនមានគុណភាព ឬការបោកប្រាស់។ អាជីវកម្មអាចជ្រើសរើស អុីនផ្លូអេនសឹ ដែលមានទស្សនិកជនគោលដៅស្របគ្នាទៅនឹងផលិតផលរបស់ពួកគេ ដើម្បីធានាប្រសិទ្ធភាពនៃការផ្សព្វផ្សាយ។ ការផ្សព្វផ្សាយដោយមានប្រូម៉ូសិន ឬការផ្តល់ជូនពិសេសក្នុងពេលផ្សាយផ្ទាល់ អាចជំរុញឲ្យអតិថិជនសម្រេចចិត្តទិញភ្លាមៗ។ អុីនផ្លូអេនសឹ មានសមត្ថភាពបង្កើតមាតិការប្រើប្រាស់ផលិតផលថ្មីៗ ដែលធ្វើឲ្យទីផ្សារមានភាពរស់រវើក។ ឥទ្ធិពលរបស់ អុីនផ្លូអេនសឹ បានបង្កើនការប្រកួតប្រជែងក្នុងទីផ្សារអនឡាញ ដែលតម្រូវឲ្យអាជីវកម្មនានាត្រូវប្រឹងប្រែងបង្កើនគុណភាពផលិតផល និងសេវាកម្ម។ សរុបមក ការផ្សព្វផ្សាយរបស់តារាល្បីៗក្នុងអុីធឺណិតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងផ្លាស់ប្តូរទម្លាប់នៃការទិញទំនិញអនឡាញនៅកម្ពុជា ជាពិសេសចំពោះផលិតផលសម្លៀកបំពាក់ កាបូប ស្បែកជើង និងគ្រឿងថែរក្សាសម្រស់។ ពួកគេមិនត្រឹមតែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះទេ ថែមទាំងជាអ្នកណែនាំ អ្នកបង្កើតនិន្នាការ និងជាអ្នកសាងទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ផងដែរ។